វិស័យទេសចរណ៍កម្ពុជាកំពុងតែបង្ហាញពីទម្រង់ថ្មីមួយទៀត គឺ ការបោះជំរំបែបប្រណីត ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យទៅស្វែងយល់ពីសម្រស់ធម្មជាតិ និងវប្បធម៌ជនបទដ៏សម្បូរបែបរបស់កម្ពុជា។ បទពិសោធន៍ ការបោះជំរំបែបប្រណីត នេះផ្តល់ជូននូវភាពសុខស្រួល និងប្រណីតភាពខុសពីការបោះតង់បែបប្រពៃណី ដោយរក្សាបាននូវអារម្មណ៍នៃការរស់នៅជិតស្និទ្ធនឹងធម្មជាតិពិតៗ។ វាជាការរួមបញ្ចូលគ្នាយ៉ាងចុះសម្រុងគ្នារវាងការផ្សងព្រេងក្នុងធម្មជាតិ និងការស្នាក់នៅដ៏មានផាសុកភាពខ្ពស់បំផុត។ គោលគំនិត ការបោះជំរំបែបប្រណីត បានចាប់ផ្តើមទទួលបានប្រជាប្រិយភាពខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅពេលដែលមនុស្សកាន់តែច្រើនស្វែងរកបទពិសោធន៍ទេសចរណ៍ប្លែកៗ ដែលអាចគេចចេញពីភាពអ៊ូអរនៃទីក្រុង និងភាពតានតឹងនៃជីវិតប្រចាំថ្ងៃ។ ជំនួសឲ្យការស្នាក់នៅក្នុងសណ្ឋាគារប្រណីតនៅទីក្រុង ភ្ញៀវទេសចរជាច្រើនបានងាកមកចាប់អារម្មណ៍នឹងការស្នាក់នៅបែបធម្មជាតិ តែនៅតែទទួលបាននូវសម្ភារៈបរិក្ខារទំនើប និងសេវាកម្មកម្រិតខ្ពស់។ ការបោះជំរំបែបប្រណីតមិនត្រឹមតែផ្តល់ជូននូវកន្លែងស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសដើម្បីចូលរួមក្នុងសកម្មភាពអេកូទេសចរណ៍ រៀនសូត្រពីវប្បធម៌ក្នុងស្រុក និងសម្រាកលំហែកាយយ៉ាងពិតប្រាកដ។ វាឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកទេសចរជំនាន់ថ្មី ដែលចង់បានការផ្សងព្រេង ប៉ុន្តែក៏ចង់បានភាពងាយស្រួល និងផាសុកភាពផងដែរ។ និន្នាការនេះបានជួយជំរុញឲ្យមានការរីកចម្រើននៃទីតាំង ការបោះជំរំបែបប្រណីត ថ្មីៗជាច្រើននៅទូទាំងប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ជនបទ ដែលមានសក្តានុពលទេសចរណ៍ធម្មជាតិខ្ពស់។ នេះមិនត្រឹមតែផ្តល់ជម្រើសស្នាក់នៅថ្មីសម្រាប់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមជនបទផងដែរ។ ការបោះជំរំបែបប្រណីត មិនមែនគ្រាន់តែជាការបោះតង់ធម្មតានោះទេ។ វាគឺជាការកែលម្អបទពិសោធន៍បោះជំរុំឲ្យកាន់តែមានភាពងាយស្រួល និងប្រកបដោយផាសុកភាព។ នៅកម្ពុជា ការបោះជំរំបែបប្រណីត បានផ្តល់ជូននូវលំនៅដ្ឋាន និងសម្ភារៈបរិក្ខារទំនើបៗ នៅក្នុងទីតាំងធម្មជាតិដ៏ស្រស់ស្អាត និងពិសេស។ ខុសពីតង់តូចៗធម្មតា លំនៅដ្ឋាន ការបោះជំរំបែបប្រណីត ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ដើម្បីផ្តល់នូវអារម្មណ៍ដូចស្នាក់នៅក្នុងសណ្ឋាគារផ្កាយប្រាំនៅក្នុងធម្មជាតិ។ ភ្ញៀវទេសចរអាចស្នាក់នៅក្នុង តង់ធំៗដែលមានកម្ពស់ខ្ពស់ និងមានទំហំធំទូលាយ ដែលបំពាក់ដោយគ្រែគេងដែលមានផាសុកភាព ម៉ាស៊ីនត្រជាក់ ឬកង្ហារ គ្រឿងសង្ហារិមទាន់សម័យ និងបន្ទប់ទឹកឯកជន។ ជួនកាល តង់ទាំងនេះត្រូវបានរចនាឡើងជាមួយនឹងរចនាបថពិសេស ដែលរួមបញ្ចូលគ្នានូវសម្ភារៈធម្មជាតិ និងការតុបតែងបែបប្រណីត។ ការរចនានៃលំនៅដ្ឋាននីមួយៗ ត្រូវបានគិតគូរយ៉ាងល្អិតល្អន់ ដើម្បីធានាបាននូវភាពឯកជន និងការសម្រាកលំហែប្រកបដោយគុណភាពខ្ពស់។ ក្រៅពីតង់ធំៗ ក៏មាន ផ្ទះបឹងកាឡូធម្មជាតិ ដែលសាងសង់ឡើងដោយវត្ថុធាតុដើមក្នុងស្រុកដូចជា ឈើ ឫស្សី ឬស្លឹកត្នោត ដែលផ្តល់នូវបរិយាកាសកក់ក្តៅ និងចុះសម្រុងនឹងធម្មជាតិជុំវិញ។ លំនៅដ្ឋានទាំងនេះតែងតែមានរាបស្មើរ ឬយ៉រឯកជន ដែលអនុញ្ញាតឲ្យភ្ញៀវអាចគយគន់ទេសភាពជុំវិញដោយផ្ទាល់។ បរិយាកាសក្នុងតង់ ឬបឹងកាឡូ គឺត្រជាក់ស្រួល និងមានអនាម័យល្អ។ ជញ្ជាំងតង់ខ្លះអាចមានបង្អួចថ្លា ដែលអនុញ្ញាតឲ្យពន្លឺធម្មជាតិចាំងចូល និងមើលឃើញទេសភាពខាងក្រៅយ៉ាងស្រស់ស្អាត។ គម្រោង ការបោះជំរំបែបប្រណីត ជាច្រើនក៏បានប្រើប្រាស់ប្រព័ន្ធថាមពលកកើតឡើងវិញ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានផងដែរ។ ការរចនាផ្ទៃខាងក្នុងគឺមានលក្ខណៈសិល្បៈ និងមានផាសុកភាព ដែលធ្វើឲ្យភ្ញៀវមានអារម្មណ៍ដូចនៅផ្ទះ។ លើសពីនេះ បន្ទប់ទឹកឯកជនដែលមានទឹកក្តៅត្រជាក់ ក៏ជាចំណុចសំខាន់មួយដែលធ្វើឲ្យ ការបោះជំរំបែបប្រណីត ខុសប្លែកពីការបោះជំរុំធម្មតា។ ដើម្បីធានាបាននូវភាពងាយស្រួល និងផាសុកភាពអតិបរមា ទីតាំង ការបោះជំរំបែបប្រណីត ភាគច្រើនបំពាក់ដោយ សម្ភារៈបរិក្ខារទំនើប យ៉ាងពេញលេញ។ យើងឃើញថាភ្ញៀវអាចទទួលបាននូវសេវាកម្មជាច្រើនដែលងាយស្រួលក្នុងការស្នាក់នៅ។ ដែលមានដូចជាបន្ទប់ទឹកឯកជន មានទឹកក្តៅត្រជាក់ និងសម្ភារៈអនាម័យពេញលេញ។ គ្រែគេងប្រណីត ជាមួយពូក ទឹក កន្សែង និងភួយដែលមានគុណភាពខ្ពស់។ ប្រព័ន្ធអគ្គិសនី សម្រាប់សាកថ្មទូរស័ព្ទ កុំព្យូទ័រយួរដៃ និងប្រើប្រាស់ឧបករណ៍អគ្គិសនីផ្សេងៗ។ ម៉ាស៊ីនត្រជាក់ ឬកង្ហារ ដើម្បីធានាបាននូវភាពត្រជាក់ស្រួលក្នុងអំឡុងពេលថ្ងៃក្តៅ។ Wi-Fi ឥតខ្សែ ដើម្បីឲ្យភ្ញៀវអាចភ្ជាប់ទំនាក់ទំនងជាមួយពិភពខាងក្រៅបាន។ តំបន់ទទួលទានអាហារ ដែលផ្តល់ជូននូវមុខម្ហូបឆ្ងាញ់ៗ ទាំងម្ហូបខ្មែរ និងអន្តរជាតិ។ អាងហែលទឹក ឬកន្លែងសម្រាកលំហែផ្សេងៗទៀត។ សេវាកម្មបោកគក់ និងសេវាកម្មរៀបចំបន្ទប់មួយចំនួនទៀតផងដែរ។ សម្ភារៈបរិក្ខារទាំងនេះត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរដែលទាមទារនូវភាពងាយស្រួល និងគុណភាពខ្ពស់។ គោលបំណងគឺដើម្បីផ្តល់នូវបទពិសោធន៍ស្នាក់នៅដ៏ល្អឥតខ្ចោះ ដែលភ្ញៀវអាចរីករាយនឹងធម្មជាតិដោយមិនចាំបាច់បារម្ភពីភាពលំបាកនៃការបោះជំរុំធម្មតា។ ទីតាំងខ្លះថែមទាំងផ្តល់ជូននូវឧបករណ៍សម្រាប់ធ្វើសកម្មភាពកម្សាន្តផ្សេងៗ ដូចជាកង់សម្រាប់ជិះ ឬឧបករណ៍នេសាទជាដើម។ ការយកចិត្តទុកដាក់លើព័ត៌មានលម្អិតតូចៗ ដូចជាការផ្តល់នូវដបទឹកដែលអាចប្រើឡើងវិញបាន ឬសម្ភារៈប្រើប្រាស់ដែលធ្វើពីវត្ថុធាតុដើមធម្មជាតិ ក៏ជាផ្នែកមួយនៃការប្តេជ្ញាចិត្តចំពោះនិរន្តរភាពផងដែរ។ ទីតាំង ការបោះជំរំបែបប្រណីត ត្រូវបានជ្រើសរើសដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីផ្តល់នូវទេសភាពដ៏អស្ចារ្យ និងបរិយាកាសស្ងប់ស្ងាត់។ ពួកគេត្រូវបានបង្កើតឡើងនៅក្នុង ទីតាំងពិសេស និងស្រស់ស្អាតជាច្រើនកន្លែង។ ដែលអាចជាតំបន់ព្រៃភ្នំដាច់ស្រយាល ហ៊ុមព័ទ្ធដោយដើមឈើធំៗ និងសំឡេងសត្វព្រៃ។ ក្បែរដងទន្លេ ឬបឹង ដែលផ្តល់នូវទេសភាពទឹកដ៏ស្រស់ស្អាត និងភាពត្រជាក់ស្រួល។ នៅលើកោះ ឬតំបន់ឆ្នេរ ដែលមានឆ្នេរខ្សាច់សក្បុស និងទឹកសមុទ្រថ្លាឈ្វេង។ ចំការកាហ្វេ ឬចម្ការម្រេច ដែលផ្តល់នូវបរិយាកាសកសិកម្មបែបធម្មជាតិ។ ជិតតំបន់បេតិកភណ្ឌវប្បធម៌ ដូចជាប្រាសាទបុរាណ ដែលអនុញ្ញាតឲ្យភ្ញៀវអាចស្វែងយល់ពីប្រវត្តិសាស្ត្រផងដែរ។ ទីតាំងទាំងនេះត្រូវបានជ្រើសរើសដើម្បីផ្តល់នូវភាពឯកជន សម្រស់ធម្មជាតិ និងឱកាសសម្រាប់ការផ្សងព្រេង។ គោលបំណងគឺដើម្បីបង្កើតបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវទេសចរ ដែលពួកគេអាចផ្តាច់ខ្លួនពីភាពអ៊ូអរនៃជីវិតប្រចាំថ្ងៃ និងភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិឡើងវិញ។ ការសាងសង់ទីតាំង ការបោះជំរំបែបប្រណីត ត្រូវបានធ្វើឡើងដោយប្រុងប្រយ័ត្ន ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ដោយគោរពតាមគោលការណ៍ទេសចរណ៍បៃតង។ ទេសភាពជុំវិញត្រូវបានថែរក្សាយ៉ាងល្អ ហើយសកម្មភាពដែលផ្តល់ជូនក៏ផ្តោតលើការរីករាយនឹងធម្មជាតិប្រកបដោយនិរន្តរភាព។ ការរចនាទីតាំងទាំងមូលគឺមានលក្ខណៈចុះសម្រុងនឹងបរិស្ថាន ដែលធ្វើឲ្យភ្ញៀវមានអារម្មណ៍ថាពួកគេពិតជាកំពុងរស់នៅក្នុងធម្មជាតិ។ ពេលយប់ ភ្ញៀវអាចគយគន់មេឃដែលមានផ្កាយរាប់លានគ្រាប់ ដែលជាទស្សនីយភាពដ៏កម្រសម្រាប់អ្នករស់នៅក្នុងទីក្រុង។ ទន្ទឹមនិងគ្នានេះដែរ ការបោះជំរំបែបប្រណីត នៅតាមតំបន់ជនបទកម្ពុជាផ្តល់ជូននូវបទពិសោធន៍ដ៏សម្បូរបែប ដែលផ្តោតលើភាពស្ងប់ស្ងាត់ ការសម្រាកលំហែ និងសកម្មភាពក្នុងស្រុក ក៏មានលក្ខណៈល្អ។ ភ្ញៀវទេសចរនឹងទទួលបាននូវបទពិសោធន៍ប្លែកៗ ដែលមិនអាចរកបាននៅក្នុងសណ្ឋាគារប្រណីតក្នុងទីក្រុង។ ពួកគេនឹងមានឱកាសរៀនសូត្រពីរបៀបរស់នៅរបស់ប្រជាជនក្នុងស្រុក ភ្លក់រសជាតិម្ហូបប្រពៃណី និងចូលរួមក្នុងសកម្មភាពផ្សងព្រេងដែលមិនប៉ះពាល់ដល់បរិស្ថាន។ បទពិសោធន៍ទាំងនេះនឹងបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ល្អសម្រាប់អ្នកចូលចិត្តធម្មជាតិ និងវប្បធម៌។ ការជ្រើសរើសទីតាំង ការបោះជំរំបែបប្រណីត នៅតាមតំបន់ជនបទ គឺដើម្បីផ្តល់នូវ ភាពស្ងប់ស្ងាត់ និងធម្មជាតិពិត ។ ភ្ញៀវអាចភ្ញាក់ពីដំណេកជាមួយនឹងសំឡេងបក្សីយំ ចរន្តខ្យល់បក់រំភើយៗ និងទេសភាពបៃតងស្រងាត់ ដែលជាបទភ្លេងធម្មជាតិដ៏ពិរោះរណ្តំ។ ភាពស្ងប់ស្ងាត់នេះជួយឲ្យចិត្តស្ងប់ បំបាត់ភាពតានតឹង និងបង្កើតអារម្មណ៍ស្រស់ស្រាយគ្មានគូប្រៀប។ គ្មានសំឡេងស៊ីរ៉ែនរថយន្ត គ្មានសំឡេងអ៊ូអរនៃទីក្រុងឡើយ មានតែសំឡេងធម្មជាតិសុទ្ធសាធ ដែលធ្វើឲ្យអារម្មណ៍ស្រស់ថ្លា។ វាជាឱកាសដ៏ល្អដើម្បីផ្តាច់ខ្លួនពីឧបករណ៍អេឡិចត្រូនិក និងភ្ជាប់ទំនាក់ទំនងជាមួយខ្លួនឯង និងធម្មជាតិវិញ។ ភ្ញៀវអាចចំណាយពេលអានសៀវភៅដែលពួកគេចូលចិត្ត គិតពិចារណា ឬគ្រាន់តែអង្គុយស្ងាត់ៗដើម្បីរីករាយនឹងបរិយាកាសជុំវិញខ្លួន។ ខ្យល់អាកាសបរិសុទ្ធដែលពោរពេញដោយក្លិនក្រអូបនៃផ្កាព្រៃ និងក្លិនឈើធម្មជាតិ ជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ និងមានថាមពលឡើងវិញ។ ភាពស្ងប់ស្ងាត់នេះក៏អនុញ្ញាតឲ្យភ្ញៀវអាចសង្កេតមើលសត្វព្រៃក្នុងស្រុក ដូចជាសត្វស្លាប មេអំបៅពណ៌ស្រស់ឆើតឆាយ ឬសត្វល្អិតផ្សេងៗ ដែលជាបទពិសោធន៍ដ៏ប្លែកសម្រាប់អ្នកដែលធ្លាប់តែរស់នៅក្នុងទីក្រុង។ ការដកដង្ហើមខ្យល់បរិសុទ្ធដោយសេរី អាចជួយឲ្យមានអារម្មណ៍ធូរស្រាល និងស្រស់ស្រាយទាំងកាយទាំងចិត្ត។ ពេលយប់ ភ្ញៀវអាចគយគន់ផ្ទៃមេឃដែលពោរពេញទៅដោយផ្កាយរាប់លានគ្រាប់ ដែលជាទស្សនីយភាពដ៏កម្រ និងអស្ចារ្យដែលមិនងាយនឹងរកបាននៅទីក្រុង។ គោលបំណងចម្បងមួយនៃការធ្វើ ការបោះជំរំបែបប្រណីត គឺ ការសម្រាកលំហែ ដ៏ពិតប្រាកដ។ ទីតាំង ការបោះជំរំបែបប្រណីត ជាច្រើនមានផ្តល់ជូននូវសេវាកម្មស្ប៉ាប្រណីត ម៉ាស្សាដោយអ្នកជំនាញ ឬថ្នាក់យូហ្គាក្នុងបរិយាកាសធម្មជាតិ ដែលអនុញ្ញាតឲ្យភ្ញៀវអាចបន្ធូរអារម្មណ៍ និងថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តបានយ៉ាងល្អប្រសើរ។ ក្រៅពីនេះ ភ្ញៀវអាចចំណាយពេលអានសៀវភៅដែលខ្លួនពេញចិត្ត គយគន់ទេសភាពដ៏ស្រស់ស្អាតពីយ៉រ ឬរាបស្មើរឯកជន ឬគ្រាន់តែសម្រាកលំហែនៅជុំវិញអាងហែលទឹកធម្មជាតិ ឬកន្លែងអង្គុយដែលមានផាសុកភាព។ វាជាឱកាសដ៏ល្អដើម្បីចំណាយពេលប្រកបដោយគុណភាពជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ ឬគូស្នេហ៍ ដោយគ្មានការរំខានពីពិភពខាងក្រៅ និងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកច្រើនពេក។ ការសម្រាកលំហែបែបនេះ ជួយឲ្យភ្ញៀវអាចផ្តាច់ខ្លួនចេញពីសម្ពាធការងារ និងស្ត្រេសប្រចាំថ្ងៃបានទាំងស្រុង។ អ្នកខ្លះក៏អាចជ្រើសរើសធ្វើសមាធិ ឬហាត់ប្រាណស្រាលៗនៅក្នុងបរិយាកាសធម្មជាតិដ៏ស្រស់បំព្រង និងស្ងប់ស្ងាត់។ ម្ហូបអាហារដែលមានរសជាតិឆ្ងាញ់ពិសា និងមានសុខភាពល្អ ដែលត្រូវបានរៀបចំឡើងដោយគ្រឿងផ្សំក្នុងស្រុកស្រស់ៗ ក៏រួមចំណែកយ៉ាងសំខាន់ដល់បទពិសោធន៍សម្រាកលំហែផងដែរ។ ការស្នាក់នៅក្នុងបរិយាកាសស្ងប់ស្ងាត់ និងប្រណីតបែបនេះ អាចជួយឲ្យរាងកាយ និងចិត្តមានភាពធូរស្រាល មានកម្លាំងចិត្ត និងមានថាមពលឡើងវិញដើម្បីត្រឡប់ទៅបំពេញការងារប្រចាំថ្ងៃ។ ដើម្បីបន្ថែមភាពសប្បាយរីករាយ ចំណេះដឹង និងការយល់ដឹងកាន់តែស៊ីជម្រៅ ទីតាំង ការបោះជំរំបែបប្រណីត ជាច្រើនបានរៀបចំ សកម្មភាពក្នុងស្រុក ប្លែកៗ និងមានប្រយោជន៍សម្រាប់ភ្ញៀវផងដែរ។ ក៏ដូចជាការជិះកង់ ឬឡើងភ្នំ តាមផ្លូវលំក្នុងព្រៃ ឬភ្នំ ដើម្បីស្វែងយល់ពីទេសភាពជនបទដ៏ស្រស់បំព្រង និងទទួលយកខ្យល់អាកាសបរិសុទ្ធ។ ដើរលេងក្នុងព្រៃជាមួយមគ្គុទ្ទេសក៍ក្នុងស្រុកដែលមានចំណេះដឹងទូលំទូលាយ ដើម្បីរៀនសូត្រពីរុក្ខជាតិ សត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីដ៏ស្មុគស្មាញ។ ទស្សនាកសិដ្ឋានក្នុងស្រុក ដូចជាចម្ការម្រេចដ៏ល្បីល្បាញ ចម្ការកាហ្វេដែលមានក្លិនឈ្ងុយ ឬចម្ការផ្លែឈើតាមរដូវកាល ដើម្បីរៀនសូត្រពីរបៀបដាំដុះ និងដំណើរការផលិតផលិតផលកសិកម្ម។ ចូលរួមក្នុងថ្នាក់រៀនធ្វើម្ហូបខ្មែរ ដើម្បីរៀនពីរបៀបធ្វើម្ហូបប្រពៃណីខ្មែរដ៏ឈ្ងុយឆ្ងាញ់ពីអ្នកជំនាញក្នុងស្រុក និងបានភ្លក់រសជាតិស្នាដៃផ្ទាល់ខ្លួន។ ទស្សនាសហគមន៍ជនបទ និងរៀនសូត្រពីរបៀបរស់នៅ ទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ដ៏សម្បូរបែបរបស់ប្រជាជនក្នុងស្រុកដោយផ្ទាល់។ ចូលរួមក្នុងសកម្មភាពស្ទូចត្រី បែបបុរាណ ឬរៀនពីរបៀបបបាញ់សត្វដោយមិនធ្វើបាប ដើម្បីស្វែងយល់ពីរបៀបរស់នៅបែបធម្មជាតិ។ ទស្សនាកន្លែងផលិតសិប្បកម្មក្នុងស្រុក ដូចជាការត្បាញសូត្រដ៏ល្អិតល្អន់ ការឆ្លាក់ឈើប្រកបដោយសិល្បៈ ឬការធ្វើគ្រឿងអលង្ការពីវត្ថុធាតុដើមធម្មជាតិ។ សកម្មភាពទាំងនេះមិនត្រឹមតែផ្តល់ភាពសប្បាយរីករាយ និងបទពិសោធន៍ថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឲ្យភ្ញៀវមានការយល់ដឹងកាន់តែច្បាស់អំពីជីវភាពរស់នៅ វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជាផងដែរ។ ការចូលរួមក្នុងសកម្មភាពទាំងនេះក៏រួមចំណែកយ៉ាងសំខាន់ដល់ការគាំទ្រដល់សេដ្ឋកិច្ចមូលដ្ឋាន និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនជនបទដោយផ្ទាល់។ ខ្លះក៏អាចមានឱកាសចូលរួមក្នុងពិធីបុណ្យប្រពៃណី ឬព្រឹត្តិការណ៍ក្នុងស្រុក ដែលជាបទពិសោធន៍ដ៏កម្រមួយ និងមិនអាចបំភ្លេចបាន។ ប្រទេសកម្ពុជាមានតំបន់ជាច្រើនដែលមានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍ ការបោះជំរំបែបប្រណីត ដោយមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងសម្បូរបែបមិនចាញ់ប្រទេសដទៃ។ ពីភ្នំខ្ពស់ៗ រហូតដល់ឆ្នេរសមុទ្រខ្សាច់សក្បុស តំបន់ទាំងនេះផ្តល់នូវជម្រើសដ៏សម្បូរបែបសម្រាប់អ្នកស្វែងរកបទពិសោធន៍ ការបោះជំរំបែបប្រណីត ។ រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងយកចិត្តទុកដាក់ជំរុញវិស័យទេសចរណ៍អេកូ និងទេសចរណ៍សហគមន៍ផងដែរ ដែលធ្វើឲ្យការអភិវឌ្ឍ ការបោះជំរំបែបប្រណីត កាន់តែមានសន្ទុះ។ ខាងក្រោមនេះ គឺជាតំបន់លេចធ្លោមួយចំនួនដែលពេញនិយមសម្រាប់ការស្នាក់នៅបែប ការបោះជំរំបែបប្រណីត៖ ខេត្តកំពត និងខេត្តកែប គឺជាតំបន់ដ៏ពេញនិយមសម្រាប់ការធ្វើ ការបោះជំរំបែបប្រណីត ដោយសារតែមានទេសភាពប្លែកៗគ្នា និងភាពងាយស្រួលក្នុងការធ្វើដំណើរពីភ្នំពេញ។ នៅកំពត ភ្ញៀវអាចរីករាយនឹងទេសភាពភ្នំដងរែក ដំណាំម្រេចដ៏ល្បីល្បាញ និងដងទន្លេដ៏ស្រស់ស្អាត ដែលហូរកាត់កណ្តាលទីក្រុង។ ទីតាំង ការបោះជំរំបែបប្រណីត ជាច្រើនត្រូវបានបង្កើតឡើងនៅក្បែរមាត់ទន្លេ ដែលផ្តល់នូវបរិយាកាសត្រជាក់ស្រួល ភាពស្ងប់ស្ងាត់ និងទេសភាពថ្ងៃលិចដ៏អស្ចារ្យ ដែលឆ្លុះបញ្ចាំងលើផ្ទៃទឹកទន្លេ។ ភ្ញៀវអាចជិះទូកកាយ៉ាក់ ឬហែលទឹកក្នុងទន្លេដ៏ថ្លាឈ្វេងនេះដោយរីករាយ។ នៅកែបវិញ ភ្ញៀវអាចរីករាយនឹងទេសភាពឆ្នេរខ្សាច់ដ៏ស្អាត សមុទ្រខៀវស្រងាត់ និងកោះនានាដែលនៅជិតៗនោះ។ ទីតាំង ការបោះជំរំបែបប្រណីត នៅកែបជាញឹកញាប់ផ្តល់នូវការចូលទៅកាន់ឆ្នេរឯកជន និងទេសភាពសមុទ្រដ៏ស្រស់ស្អាត។ ហើយខេត្តកំពត ល្បីល្បាញដោយសារម្រេចកំពត ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ ចំណែកគ្រឿងសមុទ្រវិញគឺនៅខេត្តកែប នៅទីនោះគឺមានម្ហូបអាហារសមុទ្រស្រស់ៗ ដែលជាមុខម្ហូបពិសេសរបស់ខេត្តនេះ។ តំបន់ទាំងពីរនេះផ្តល់នូវភាពស្ងប់ស្ងាត់ ភាពរ៉ូមែនទិក និងភាពងាយស្រួលក្នុងការធ្វើដំណើរ ដែលធ្វើឲ្យពួកគេក្លាយជាជម្រើសដ៏ល្អសម្រាប់ដំណើរកម្សាន្តចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាក។ ក្រៅពីនេះ ក៏មានសកម្មភាពជាច្រើនទៀតដូចជា ការទស្សនាចម្ការម្រេច ការឡើងភ្នំបូកគោ ជិះទូកកម្សាន្តតាមដងព្រែកកំពត ឬទៅលេងកោះទន្សាយនៅកែប ដែលមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត។ សម្រាប់អ្នកដែលចូលចិត្តការផ្សងព្រេង ធម្មជាតិព្រៃភ្នំ និងវប្បធម៌ជនជាតិភាគតិច ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី គឺជាជម្រើសដ៏ល្អឥតខ្ចោះ។ តំបន់ទាំងពីរនេះសម្បូរទៅដោយព្រៃឈើក្រាស់ៗ ទឹកជ្រោះដ៏ស្រស់ស្អាតជាច្រើនកន្លែង បឹងភ្នំភ្លើងដ៏ប្លែក និងជីវចម្រុះដ៏សម្បូរបែប ដែលជាជម្រកសត្វព្រៃកម្រជាច្រើនប្រភេទ។ ទីតាំង ការបោះជំរំបែបប្រណីត នៅទីនេះជាញឹកញាប់ត្រូវបានសាងសង់នៅក្នុងព្រៃភ្នំ ដែលផ្តល់នូវបទពិសោធន៍រស់នៅជិតស្និទ្ធជាមួយធម្មជាតិពិតៗ និងភាពត្រជាក់ស្រួល។ មិនតែប៉ុណ្ណោះ ភ្ញៀវអាចជិះដំរីយ៉ាងជិតស្និទ្ធ ទស្សនាទឹកជ្រោះជ្រៃធំដ៏អស្ចារ្យ ឬទឹកជ្រោះប៊ូស្រាដ៏ល្បីល្បាញ ដើរលេងក្នុងព្រៃយ៉ាងជ្រៅ និងស្វែងយល់ពីរបៀបរស់នៅ ទំនៀមទម្លាប់ និងវប្បធម៌របស់ជនជាតិភាគតិចដូចជា ព្នង ទំពួន និងគ្រឹង។ អាកាសធាតុនៅតំបន់ខ្ពង់រាបភាគឦសាននេះក៏មានភាពត្រជាក់ស្រួលជាងតំបន់ផ្សេងទៀតផងដែរ ដែលធ្វើឲ្យការស្នាក់នៅកាន់តែមានផាសុកភាព។ ទីតាំង ការបោះជំរំបែបប្រណីត មួយចំនួននៅទីនេះផ្តោតយ៉ាងខ្លាំងលើការទេសចរណ៍បែបនិរន្តរភាព និងការអភិរក្សសត្វព្រៃ ដោយផ្តល់នូវឱកាសឲ្យភ្ញៀវបានចូលរួមចំណែកក្នុងការការពារបរិស្ថាន និងជួយដល់សហគមន៍មូលដ្ឋាន។ ការភ្ញាក់ពីដំណេកជាមួយនឹងសំឡេងសត្វបក្សីព្រៃយំ និងសំឡេងទឹកធ្លាក់បោកបក់ គឺជាបទពិសោធន៍ដ៏អស្ចារ្យដែលមិនអាចបំភ្លេចបាន។ រីឯតំបន់គិរីរម្យ នៅខេត្តកំពង់ស្ពឺវិញ ក៏ជាជម្រើសដ៏ពេញនិយមផងដែរ ដោយសារតែភាពជិតស្និទ្ធនឹងរាជធានីភ្នំពេញ ដែលធ្វើឲ្យការធ្វើដំណើរកាន់តែងាយស្រួល។ ឧទ្យានជាតិគិរីរម្យផ្តល់នូវទេសភាពព្រៃឈើខៀវស្រងាត់ ភ្នំខ្ពស់ៗ និងអាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំ។ ទីតាំង ការបោះជំរំបែបប្រណីត នៅទីនេះអនុញ្ញាតឲ្យភ្ញៀវអាចរីករាយនឹងសកម្មភាពជាច្រើនដូចជា ការឡើងភ្នំ ការជិះកង់កាត់ព្រៃ ឬដើរលេងក្នុងព្រៃដ៏ធំល្វឹងល្វើយ។ គិរីរម្យក៏មានទឹកជ្រោះតូចៗដ៏ស្រស់ស្អាត និងអាងស្តុកទឹកធម្មជាតិមួយចំនួនផងដែរ ដែលអាចឲ្យភ្ញៀវលំហែកាយ ឬហែលទឹកបាន។ វាជាកន្លែងដ៏ល្អសម្រាប់ដំណើរកម្សាន្តខ្លីៗ ដែលអាចគេចចេញពីភាពអ៊ូអរនៃទីក្រុងភ្នំពេញ និងស្វែងរកភាពស្ងប់ស្ងាត់នៅក្នុងធម្មជាតិ។ តំបន់នេះក៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍បែបផ្សងព្រេង និងទេសចរណ៍អេកូឡូស៊ីផងដែរ ដោយមានការចូលរួមពីសហគមន៍មូលដ្ឋាន។ ការស្នាក់នៅទីនេះផ្តល់នូវឱកាសដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ និងបន្ធូរអារម្មណ៍នៅក្នុងបរិយាកាសធម្មជាតិដ៏ស្រស់ស្អាត។ ក្រៅពីតំបន់ភ្នំ និងព្រៃឈើ កោះ ឬតំបន់ឆ្នេរមួយចំនួន ក៏កំពុងអភិវឌ្ឍ ការបោះជំរំបែបប្រណីត យ៉ាងទូលំទូលាយផងដែរ ដើម្បីបំពេញតម្រូវការទីផ្សារ។ ឧទាហរណ៍ នៅកោះរ៉ុង កោះកុង កោះរុងសន្លឹម ឬតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ និងកោះកែប។ ភ្ញៀវអាចរកឃើញទីតាំង ការបោះជំរំបែបប្រណីត ដែលផ្តល់នូវទេសភាពសមុទ្រដ៏ស្រស់ស្អាត ឆ្នេរខ្សាច់សក្បុសដូចម្សៅ និងទឹកសមុទ្រថ្លាឈ្វេងដែលអាចមើលឃើញបាត។ ការស្នាក់នៅ ការបោះជំរំបែបប្រណីត នៅទីនេះផ្តល់នូវឱកាសសម្រាប់សកម្មភាពជាច្រើនដូចជា ហែលទឹក មុជទឹកមើលផ្កាថ្មដ៏ចម្រុះពណ៌ ជិះទូកកាយ៉ាក់រុករកកោះតូចៗ ឬគ្រាន់តែសម្រាកលំហែនៅលើឆ្នេរខ្សាច់ដ៏ស្ងប់ស្ងាត់។ ការភ្ញាក់ពីដំណេកជាមួយនឹងសំឡេងរលកសមុទ្របោកបក់រំភើយៗ និងទេសភាពថ្ងៃរះដ៏ស្រស់ស្អាតដែលរះឡើងពីផ្ទៃសមុទ្រ គឺជាបទពិសោធន៍ដ៏អស្ចារ្យមួយដែលមិនអាចបំភ្លេចបាន។ ទីតាំងទាំងនេះក៏ជាជម្រើសដ៏ល្អសម្រាប់គូស្នេហ៍ ឬអ្នកដែលស្វែងរកភាពឯកជន និងបរិយាកាសរ៉ូមែនទិកសម្រាប់ការស្នាក់នៅ។ ការអភិវឌ្ឍ ការបោះជំរំបែបប្រណីត នៅតំបន់កោះ និងឆ្នេរ ក៏ជួយលើកកម្ពស់ទេសចរណ៍តាមបែបធម្មជាតិ និងជួយអភិរក្សបរិស្ថានសមុទ្រផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាក៏ដូចទៅនឹងទម្រង់ទេសចរណ៍ដទៃទៀតដែរ ពីព្រោះការបោះជំរំបែបប្រណីត ក៏មានទាំងគុណសម្បត្តិ និងគុណវិបត្តិផ្ទាល់ខ្លួន ដែលភ្ញៀវទេសចរគួរតែពិចារណាមុននឹងសម្រេចចិត្តជ្រើសរើសប្រភេទនៃការស្នាក់នៅបែបនេះ។ ការយល់ដឹងពីចំណុចទាំងនេះនឹងជួយឲ្យភ្ញៀវអាចរៀបចំផែនការធ្វើដំណើរបានល្អប្រសើរ និងទទួលបានបទពិសោធន៍ដែលពួកគេចង់បាន។ នេះគឺជាគុណសម្បត្តិដ៏ធំបំផុតដែលធ្វើឲ្យ ការបោះជំរំបែបប្រណីត ខុសប្លែកពីការបោះតង់ធម្មតា។ ភ្ញៀវអាចរីករាយនឹងធម្មជាតិដ៏ស្រស់បំព្រងដោយមិនបាច់បារម្ភពីការលំបាក ឬភាពមិនស្រណុកនៃការបោះតង់ធម្មតា ដូចជាការគេងលើដីរាបស្មើ បន្ទប់ទឹកមិនគ្រប់គ្រាន់ ឬការខ្វះអគ្គិសនី។ លំនៅដ្ឋាន ការបោះជំរំបែបប្រណីត ត្រូវបានបំពាក់ដោយគ្រែគេងដែលមានពូកល្អ ក្រណាត់គ្រែ និងភួយទន់ៗ ម៉ាស៊ីនត្រជាក់ (ឬកង្ហារសម្រាប់កន្លែងអាកាសធាតុត្រជាក់ស្រាប់) និងបន្ទប់ទឹកឯកជនដែលមានទឹកក្តៅត្រជាក់ ដែលផ្តល់នូវភាពងាយស្រួលដូចនៅផ្ទះ។ ភាពប្រណីតនេះមិនត្រឹមតែសំដៅលើសម្ភារៈប្រើប្រាស់ប៉ុណ្ណោះទេ។ ប៉ុន្តែក៏រាប់បញ្ចូលទាំងសេវាកម្មកម្រិតខ្ពស់ដូចជា សេវាបម្រើបន្ទប់ ការរៀបចំអាហារឆ្ងាញ់ៗ និងបុគ្គលិកដែលមានការបណ្តុះបណ្តាលល្អ ដែលត្រៀមខ្លួនជាស្រេចដើម្បីបំពេញតម្រូវការរបស់ភ្ញៀវ។ ការបោះជំរំបែបប្រណីត ផ្តល់នូវបទពិសោធន៍ស្នាក់នៅដែលមិនធម្មតា ខុសប្លែកពីការស្នាក់នៅក្នុងសណ្ឋាគារ ឬផ្ទះសំណាក់ធម្មតា។ វាអនុញ្ញាតឲ្យភ្ញៀវបានរស់នៅជិតស្និទ្ធនឹងធម្មជាតិ ដោយស្តាប់សំឡេងសត្វបក្សីពេលព្រឹក និងគយគន់ផ្កាយរាប់លានគ្រាប់ពេលយប់ ដោយមិនបាត់បង់ភាពប្រណីត និងភាពងាយស្រួលទំនើប។ ភាពប្លែកនេះគឺស្ថិតនៅលើការរួមបញ្ចូលគ្នានៃការផ្សងព្រេង និងការលំហែដ៏ប្រណីត ដែលបង្កើតបានជាអនុស្សាវរីយ៍ដ៏ល្អសម្រាប់អ្នកចូលចិត្តធម្មជាតិ។ ភ្ញៀវនឹងទទួលបានអារម្មណ៍នៃការគេចចេញពីជីវិតប្រចាំថ្ងៃទាំងស្រុង និងបន្សល់ទុកនូវបទពិសោធន៍ដ៏ជ្រាលជ្រៅជាមួយធម្មជាតិ។ ភ្ញៀវអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ ស្តាប់សំឡេងធម្មជាតិពិតៗ និងគយគន់ទេសភាពដ៏អស្ចារ្យដោយផ្ទាល់ពីកន្លែងស្នាក់នៅរបស់ពួកគេ។ ការរចនា និងការសាងសង់ភាគច្រើនត្រូវបានធ្វើឡើងដោយគិតគូរពីបរិស្ថាន ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី។ គម្រោងជាច្រើនប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដែលមិនប៉ះពាល់ដល់បរិស្ថាន និងអនុវត្តគោលការណ៍កាត់បន្ថយកាកសំណល់ ដើម្បីរួមចំណែកដល់ការអភិរក្សធម្មជាតិ។ ទីតាំង ការបោះជំរំបែបប្រណីត ជាច្រើនបានផ្តល់ជូននូវសកម្មភាពកម្សាន្ត និងការរៀនសូត្រជាច្រើន ដែលភ្ជាប់ជាមួយធម្មជាតិ និងវប្បធម៌ក្នុងស្រុក។ ទាំងនេះអាចរួមបញ្ចូលការដើរលេងក្នុងព្រៃជ្រៅ ជិះកង់រុករកភូមិដ្ឋាន និងតំបន់ជុំវិញ ទស្សនាកសិដ្ឋានក្នុងស្រុក ដូចជាចម្ការម្រេច ឬចម្ការកាហ្វេ រៀនពីរបៀបធ្វើសិប្បកម្មប្រពៃណី ឬចូលរួមថ្នាក់រៀនធ្វើម្ហូបខ្មែរប្រពៃណីពីអ្នកជំនាញក្នុងស្រុក។ សកម្មភាពទាំងនេះមិនត្រឹមតែផ្តល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឲ្យភ្ញៀវយល់ដឹងកាន់តែច្បាស់ពីជីវិតជនបទ ប្រព័ន្ធអេកូឡូស៊ី និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ សម្រាប់អ្នកដែលមិនធ្លាប់មានបទពិសោធន៍បោះជំរុំពីមុនមក ឬមិនចូលចិត្តភាពលំបាកនៃការបោះតង់បែបបុរាណ ដែលទាមទារឧបករណ៍ច្រើន និងការរៀបចំស្មុគស្មាញ។ ការបោះជំរំបែបប្រណីត គឺជាជម្រើសដ៏ល្អឥតខ្ចោះ។ វាអនុញ្ញាតឲ្យពួកគេបានសាកល្បងបទពិសោធន៍រស់នៅជិតស្និទ្ធនឹងធម្មជាតិដោយមិនចាំបាច់លះបង់ភាពងាយស្រួល និងផាសុកភាពដែលពួកគេធ្លាប់មាន។ ជាទូទៅ ការស្នាក់នៅ ការបោះជំរំបែបប្រណីត មានតម្លៃខ្ពស់ជាងការបោះតង់ធម្មតា ឬសូម្បីតែសណ្ឋាគារល្អៗមួយចំនួន។ តម្លៃនេះអាចជាឧបសគ្គសម្រាប់អ្នកទេសចរដែលមានថវិកាកំណត់ ឬអ្នកដែលកំពុងស្វែងរកដំណើរកម្សាន្តបែបសន្សំសំចៃ។ សំឡេងពីតង់ជិតខាង ឬពីកន្លែងសកម្មភាពរួម អាចលឺបានខ្លះៗ ដែលអាចរំខានដល់អារម្មណ៍ស្ងប់ស្ងាត់របស់អ្នកដែលចង់បានភាពឯកជនដាច់ខាត។ ទោះបីជាមានការការពារល្អ ក៏លំនៅដ្ឋាន ការបោះជំរំបែបប្រណីត វាអាចរងផលប៉ះពាល់ដោយអាកាសធាតុមិនអំណោយផល ដូចជាភ្លៀងធ្លាក់ខ្លាំង ខ្យល់ព្យុះ ឬអាកាសធាតុក្តៅខ្លាំងពេកនៅរដូវប្រាំង។ ដោយសារតែទីតាំងស្ថិតនៅក្នុងបរិស្ថានធម្មជាតិពិតៗ ភ្ញៀវអាចប្រឈមមុខនឹងសត្វល្អិត ដូចជាមូស ស្រមោច ឬសត្វល្អិតដទៃទៀត ទោះបីជាមានការបាញ់ថ្នាំការពារ ឬបំពាក់មុងក៏ដោយ។ ម្យ៉ាងវិញទៀត សត្វព្រៃតូចៗមួយចំនួន ដូចជាសត្វកំប្រុក បក្សី ឬសូម្បីតែសត្វល្មូនតូចៗ ក៏អាចនឹងលេចមុខនៅក្បែរទីតាំងស្នាក់នៅផងដែរ។ នេះអាចជាចំណុចរំខានសម្រាប់អ្នកដែលមិនសូវចូលចិត្តសត្វល្អិត ឬសត្វព្រៃ។ ទីតាំង ការបោះជំរំបែបប្រណីត ជាច្រើនស្ថិតនៅតាមតំបន់ជនបទដាច់ស្រយាល ដែលទាមទារការធ្វើដំណើរឆ្ងាយ និងអាចពិបាករកមធ្យោបាយធ្វើដំណើរ។ ផ្លូវថ្នល់ខ្លះអាចមិនទាន់ត្រូវបានអភិវឌ្ឍន៍ល្អ ដែលធ្វើឲ្យការធ្វើដំណើរមានលក្ខណៈលំបាកបន្តិចបន្តួច ជាពិសេសនៅរដូវវស្សា ឬតំបន់ដែលមានផ្លូវមិនទាន់ចាក់កៅស៊ូ។ ការខ្វះខាតមធ្យោបាយដឹកជញ្ជូនសាធារណៈទៅកាន់ទីតាំងទាំងនេះក៏ជាកត្តាមួយដែលត្រូវពិចារណាផងដែរ។ បើប្រៀបធៀបទៅនឹងសណ្ឋាគារ ផ្ទះសំណាក់ ឬរីស៊តបែបធម្មតា ចំនួនទីតាំង ការបោះជំរំបែបប្រណីត នៅកម្ពុជានៅមានកំណត់នៅឡើយ ដែលធ្វើឲ្យជម្រើសមានតិចតួចសម្រាប់ភ្ញៀវទេសចរ។ នេះអាចធ្វើឲ្យពិបាកក្នុងការស្វែងរកទីតាំងដែលស័ក្តិសមនឹងចំណូលចិត្ត ឬថវិការបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយ វិស័យនេះកំពុងរីកចម្រើនលឿន ហើយចំនួនជម្រើសក៏នឹងកើនឡើងជាបន្តបន្ទាប់នៅពេលអនាគត។ សរុបមក ការបោះជំរំបែបប្រណីត បានក្លាយជាទម្រង់ទេសចរណ៍ដ៏គួរឲ្យចាប់អារម្មណ៍មួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវបទពិសោធន៍ដ៏ប្លែក និងប្រណីតនៅក្នុងបរិយាកាសធម្មជាតិដ៏ស្រស់ស្អាត។ វាជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់គេចចេញពីភាពអ៊ូអរនៃទីក្រុង ភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិឡើងវិញ និងទទួលបានបទពិសោធន៍វប្បធម៌ជនបទដ៏សម្បូរបែប ដោយមិនបោះបង់ចោលនូវភាពងាយស្រួល និងផាសុកភាព។ ជាមួយនឹងការអភិវឌ្ឍបន្តិចម្តងៗនៃវិស័យនេះ កម្ពុជាអាចនឹងក្លាយជាគោលដៅ ការបោះជំរំបែបប្រណីត ដ៏លេចធ្លោមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នាពេលអនាគត។ ទីតាំង ការបោះជំរំបែបប្រណីត នៅតាមបណ្តាខេត្តសំខាន់ៗដូចជា កំពត កែប មណ្ឌលគិរី រតនគិរី និងគិរីរម្យ កំពុងតែទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើង។ ទោះបីជាមានតម្លៃខ្ពស់បន្តិច និងការប្រឈមមុខនឹងកត្តាអាកាសធាតុក៏ដោយ ក៏បទពិសោធន៍ដែល ការបោះជំរំបែបប្រណីត ផ្តល់ជូនគឺមានតម្លៃ និងមិនអាចបំភ្លេចបាន។